បាយឆាសាច់ក្រក គឺជាមុខម្ហូបដែលងាយស្រួលធ្វើ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ ដោយសារក្លិនសាច់ក្រក។ នៅក្នុងនោះ គឺមានគ្រឿងផ្សំដូចជា បាយកក សាច់ក្រកខ្មែរ យកហាន់ជាចំណិតស្តើងៗ ពងទា ខ្ទឹមសចិញ្ច្រាំ ប្រេងឆា ទឹកត្រី ស្ករស និង ប៊ីចេង ឬម្សៅស៊ុប។ អ្នកអាចដាក់គ្រឿងផ្សំទាំងនេះបានតាមចំណងចំណូលចិត្ត។ ចំណែកឯបន្លែវិញមានដូចជា ត្រសក់ ប៉េងប៉ោះ ជីរនាងវង ឬ ជីរផ្សេងៗ ទុកសម្រាប់ផ្ទាប់ជាមួយ។ រីឯក្នុងការចំអិន ជំហានទីមួយ ដាក់ខ្ទះឱ្យក្តៅ រួចចាក់ប្រេងឆាចូល។ បន្ទាប់់មក ពេលប្រេងក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំចូលឆាឱ្យឈ្ងុយ រួចហើយដាក់ពងទាចូល ឆាច្របល់ឱ្យឆ្អិនល្អ។ យើងត្រូវធ្វើការ ដាក់សាច់ក្រកចូលឆាឱ្យឡើងក្រហម ឬប្រែពណ៌បន្តិច ហើយដាក់បាយចូល រួចច្របល់ឱ្យសព្វជាមួយគ្រឿង។ ចុងក្រោយ ថែមទឹកត្រី ស្ករស និងប៊ីចេង ម្សៅស៊ុប កូរឱ្យសព្វ រហូតដល់បាយឡើងពណ៌ស្អាត និងឈ្ងុយ។ បន្ទាប់ពីឆ្អិនហើយដួសដាក់ចាន រៀបចំជាមួយត្រសក់ ប៉េងប៉ោះ និងទឹកជ្រលក់ សម្រាប់បរិភោគ។